ការប្រឡងធ្លាក់ គឺជាបទពិសោធន៍ដ៏ឈឺចាប់ និងលំបាកមួយសម្រាប់សិស្សនិស្សិតគ្រប់រូប ព្រោះវាអាចបង្កឲ្យមានអារម្មណ៍ ខកចិត្តយ៉ាងខ្លាំង អស់សង្ឃឹម ខ្មាសអៀន និងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់មិនមែនជាទីបញ្ចប់នៃក្តីសង្ឃឹម ឬអាជីពសិក្សានោះទេ។ ផ្ទុយទៅវិញ វាគឺជា ឱកាសដ៏សំខាន់មួយដើម្បីរៀនសូត្រពីកំហុស កែប្រែវិធីសាស្រ្ត និងពង្រឹងខ្លួនឯង ឲ្យកាន់តែប្រសើរឡើងនាពេលអនាគត។ អ្វីដែលសំខាន់បំផុតគឺការមាន ផ្នត់គំនិតវិជ្ជមាន ការទទួលខុសត្រូវ និងការស្វែងរកដំណោះស្រាយសមស្របទៅតាមប្រភេទសាលានីមួយៗ។ នៅប្រទេសកម្ពុជា សិស្សសាលារដ្ឋជាទូទៅមិនសូវប្រឈមនឹងការធ្លាក់ថ្នាក់ធ្ងន់ធ្ងរនោះទេ ដោយសារគោលការណ៍បត់បែនរបស់ក្រសួងអប់រំបានល្អ។ លើកលែងតែការប្រឡងថ្នាក់ជាតិសំខាន់ៗដូចជា សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ ភាគច្រើន តាមសាលានីមួយៗតែងតែមានយន្តការដើម្បីជួយសិស្សឲ្យបន្តការសិក្សាបាន។ សម្រាប់ ការធ្លាក់មុខវិជ្ជាណាមួយ គឺជារឿងធម្មតាដែលសិស្សជាច្រើនធ្លាប់ជួបប្រទះ។ ហើយដើម្បី ជំនួសឲ្យការបន្ទោសខ្លួនឯង អ្នកត្រូវស្វែងយល់ពី មូលហេតុពិតប្រាកដ ដែលនាំឲ្យធ្លាក់។ ម្យ៉ាងទៀត សិស្សគួរតែ ទៅជួបគ្រូបង្រៀនមុខវិជ្ជានោះផ្ទាល់ ដោយស្មោះត្រង់ ដើម្បីសុំការពន្យល់បន្ថែមអំពីចំណុចខ្វះខាតលើកិច្ចការ ឬវិញ្ញាសា។ ជូនកាល គ្រូអាចនឹងផ្តល់ដំបូន្មានអំពីវិធីសាស្រ្តរៀនឲ្យមានប្រសិទ្ធភាព ក៏ដូចជាផ្តល់ឱកាសឲ្យសិស្ស ប្រឡងស្ទួន ឬធ្វើកិច្ចការបន្ថែមដើម្បីសងពិន្ទុ។ រីឯ ឪពុកម្តាយក៏គួរតែ សហការជាមួយសាលា និងគ្រូបង្រៀន ដើម្បីស្វែងរកដំណោះស្រាយល្អបំផុតសម្រាប់កូន។ សម្រាប់សិស្សដែលប្រឡងធ្លាក់ ត្រូវតែចំណាយពេល រៀនសូត្រឡើងវិញនូវមេរៀនដែលខ្លួនខ្សោយ ឬមិនទាន់យល់ច្បាស់។ បើអាច រកគ្រូឯកជនរៀនគួរបន្ថែម ឬចូលរួមក្រុមសិក្សាជាមួយមិត្តភក្តិដែលពូកែ ដើម្បីពិភាក្សា និងផ្លាស់ប្តូរចំណេះដឹង។ ការរៀនតាមរយៈការបង្រៀនគ្នារវាងមិត្តភក្តិ ក៏ជាវិធីសាស្រ្តមួយដ៏ល្អក្នុងការចងចាំមេរៀនដែរ។ មួយវិញទៀត សិស្សគួរស្វែងរកវិធីសាស្រ្តរៀនដែលស័ក្តិសមនឹងខ្លួនឯង ដូចជាការអានច្រើន ការមើលវីដេអូបង្រៀន ការធ្វើលំហាត់ ឬការរៀនតាមរយៈការពិភាក្សាជាដើម។ ជាពិសេស ការប្រឡងបាក់ឌុបជាការប្រឡងថ្នាក់ជាតិដ៏ធំ ដែលសម្រេចអនាគតនៃការសិក្សាបន្ត។ ប្រសិនបើ ធ្លាក់អាចនឹងធ្វើឲ្យបាក់ទឹកចិត្តខ្លាំង រហូតដល់កើតមានគំនិតអវិជ្ជមានថែមទៀតផង។ ប៉ុន្តែ សូមសិស្សទាំងអស់ត្រូវចងចាំថា ការធ្លាក់មិនមែនជាការបរាជ័យទាំងស្រុងនោះទេ ហើយក៏មិនមែនជាទីបញ្ចប់នៃក្តីសង្ឃឹមដែរ។ សិស្សនិស្សិតជាច្រើនដែលបានជោគជ័យក្នុងជីវិត គឺធ្លាប់ឆ្លងកាត់ការប្រលងធ្លាក់នេះជាច្រើនមកហើយ។ ហើយត្រូវចេះ វិភាគឲ្យស៊ីជម្រៅថាខ្លួនខ្សោយមុខវិជ្ជាណាខ្លះ មូលហេតុអ្វីបានជាធ្លាក់ ខ្វះការត្រៀមខ្លួន ការគ្រប់គ្រងពេលវេលា ភាពតានតឹង ឬមិនយល់មេរៀនសំខាន់ៗ ហើយធ្វេសប្រហែសក្នុងការរៀនជាដើម។ ការវិភាគនេះនឹងជួយឲ្យអ្នកដឹងពីចំណុចដែលត្រូវកែលម្អ។ រីឯ ក្រសួងអប់រំ យុវជន និងកីឡា តែងតែផ្តល់ ឱកាសប្រឡងលើកទី២ សម្រាប់បេក្ខជនដែលធ្លាក់ប្រលងបាក់ឌុប ហើយការដាក់ប្រលងសារឡើងវិញនោះគេហៅថា ការដាក់ប្រលងស្វ័យរិន្ទ។ នេះជាឱកាសមាស ដែលសិស្សត្រូវខិតខំរៀនត្រៀមឲ្យបានខ្លាំងក្លាជាងមុន ដោយយកបទពិសោធន៍ពីការធ្លាក់លើកមុនមកធ្វើជាមេរៀន។ ហើយត្រូវផ្តោតលើមុខវិជ្ជាដែលខ្លួនខ្សោយបំផុត។ យើងក្រឡេកមើលសម័យបច្ចុប្បន្ន មានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនដែលមិនតម្រូវឲ្យមានសញ្ញាបត្របាក់ឌុប ហើយអាចផ្តល់ជំនាញសម្រាប់រកការងារធ្វើបានឆាប់រហ័ស។ ឧទាហរណ៍ដូចចជា ជំនាញ មេកានិច រថយន្ត/ម៉ូតូ អគ្គិសនី ចុងភៅ កាត់ដេរ ជាងកាត់សក់ ជំនាញបដិសណ្ឋារកិច្ច ជំនាញកុំព្យូទ័រមូលដ្ឋាន ដែលសិស្សប្រឡងធ្លាក់អាចចាប់យកបាន។ ជំនាញទាំងនេះអាចបើកទ្វារឲ្យមានឱកាសការងារល្អៗ វាគ្រាន់បើជាងយើងមិនធ្វើអ្វីសោះ។ អ្វីដែលពិសេស ការចេះភាសាបរទេស ដូចជា អង់គ្លេស ចិន កូរ៉េ ជប៉ុន គឺជាគុណសម្បត្តិដ៏ធំមួយសម្រាប់ទីផ្សារការងារ ហើយអាចចូលរៀនវគ្គខ្លីៗដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួនផងដែរ។ បន្ថែមលើសពីនេះទៀត ដើម្បីទទួលបានបទពិសោធន៍ជីវិត រៀនពីរបៀបធ្វើការងារ និងរកប្រាក់កាក់ខ្លះៗសម្រាប់ត្រៀមខ្លួនសិក្សាបន្តនៅពេលក្រោយ។ បើសិនជាមិនទាន់មានសត្ថភាពខ្ពស់ អាចចាប់ផ្តើមអាជីវកម្មតូចមួយ ឬរៀនពីអ្នកដទៃដែលជោគជ័យ។ ចំណែកឯ ការប្រឡងធ្លាក់នៅថ្នាក់សាកលវិទ្យាល័យនៅពេលចប់បរិញ្ញាបត្រ ឬធ្លាក់មុខវិជ្ជាផ្សេងៗក្នុងដំណាក់កាលរៀនបរិញ្ញាប័ត្រ អាចមានផលប៉ះពាល់ច្រើនជាងសិស្សសាលាទូទៅ ព្រោះវាអាចបណ្តាលឲ្យបាត់បង់អាហារូបករណ៍។ ហើយត្រូវរៀនបង្រ្គប់មុខវិជ្ជាយឺតពេល ឬត្រូវបង់លុយរៀនឡើងវិញ ដែលជាបន្ទុកហិរញ្ញវត្ថុ និងពេលវេលា។ ការធ្លាក់បាននិទ្ទេស (F) មួយ ឬពីរមុខ គឺជាបទពិសោធន៍ធម្មតាសម្រាប់និស្សិតមួយចំនួន។ ប៉ុន្តែ រឿងដែលសំខាន់គឺ កុំបណ្តោយឲ្យវាទាញទម្លាក់ទឹកចិត្តអ្នកទាំងស្រុង។ យើងត្រូវត្រជាក់ចិត្ត ហើយវិភាគថាហេតុអ្វីបានជាធ្លាក់ ឧទាហរណ៍ មិនយល់គោលគំនិតសំខាន់ៗ មិនបានចូលរៀនគ្រប់គ្រាន់ ខ្វះការធ្វើកិច្ចការផ្ទះ មិនបានត្រៀមខ្លួនសម្រាប់ការប្រឡង ការធ្វេសប្រហែស ឬមានបញ្ហាផ្ទាល់ខ្លួន។ ម្យ៉ាងទៀត គួរតែទៅជួបសាស្ត្រាចារ្យមុខវិជ្ជាដែលធ្លាក់នោះផ្ទាល់ ដើម្បីសុំដំបូន្មាន និងស្វែងយល់លម្អិតពីចំណុចខ្វះខាតរបស់អ្នក។ សាស្ត្រាចារ្យអាចពន្យល់ពីចំណេះដឹង និងផ្តល់អនុសាសន៍សម្រាប់រៀនឡើងវិញ ហើយអាចនឹងផ្តល់កិច្ចការបន្ថែម ប្រសិនបើមានលទ្ធភាព។ នៅតាមសាកលវិទ្យាល័យភាគច្រើនអនុញ្ញាតឲ្យនិស្សិតចុះឈ្មោះរៀនឡើងវិញនូវមុខវិជ្ជាដែលធ្លាក់ ដើម្បីសងពិន្ទុ និងលើក GPA របស់អ្នក។ ហេតុនេះហើយ ត្រូវប្រាកដថាបានចុះឈ្មោះទាន់ពេលវេលា និង ខិតខំរៀនឲ្យខ្លាំងជាងមុន។ ចំពោះ ការរៀនលើកទីពីរនេះ គួរតែផ្តល់លទ្ធផលល្អប្រសើរជាងមុន ព្រោះអ្នកមានមូលដ្ឋានគ្រឹះពីមុនខ្លះហើយ។ បើសិនជាអាច គួរតែស្វែងរកមជ្ឈមណ្ឌលសិក្សា ឬតាមសាលាដែលអាចមានគ្រូជំនួយ ឬកម្មវិធីបង្រៀនបន្ថែម។ ហើយដើម្បីអោយកាន់តែរៀនឆាប់ចាប់បាន ត្រូវតែចូលរួមក្រុមសិក្សាជាមួយមិត្តភក្តិដែលពូកែ ឬសុំពួកគេជួយបង្រៀន។ ប្រសិនបើអ្នកមានអាហារូបករណ៍ ឬកម្ចីសិក្សា ត្រូវពិនិត្យមើលថាតើការធ្លាក់មុខវិជ្ជានេះមានផលប៉ះពាល់អ្វីខ្លះដល់លក្ខខណ្ឌរបស់អ្នក។ បន្ទាប់មក ត្រូវតែទៅទាក់ទងអ្នកផ្តល់អាហារូបករណ៍ ឬផ្នែកហិរញ្ញវត្ថុរបស់សាលា ដើម្បីពន្យល់ស្ថានភាព និងស្វែងរកដំណោះស្រាយ។ ជាក់ស្ដែង នៅតាមសាកលវិទ្យាល័យនីមួយៗមានគោលការណ៍ច្បាស់លាស់ស្តីពី GPA អប្បបរមាដែលនិស្សិតត្រូវរក្សា ឧទាហរណ៍ ត្រូវរក្សា GPA យ៉ាងតិច ២.០។ ប្រសិនបើ GPA ធ្លាក់ចុះក្រោមស្តង់ដារ សាលាអាចដាក់អ្នកឲ្យស្ថិតក្នុងលក្ខខណ្ឌសាកល្បង ហើយបើសិនជានៅតែមិនប្រសើរឡើង ពួកគេអាចដកឈ្មោះអ្នកចេញពីសាលា។ នេះជារឿងសំខាន់បំផុត និងជាជំហានដំបូង គួរតែទៅទីប្រឹក្សាពីគោលការណ៍របស់សាលា ផ្តល់ជម្រើសផ្សេងៗ និងជួយអ្នករៀបចំ ផែនការសិក្សាដើម្បីដោះស្រាយបញ្ហា។ ពួកគេអាចជួយអ្នកក្នុងការសរសេរ លិខិតបកស្រាយ ទៅគណៈកម្មការសាលា ប្រសិនបើអ្នកមានហេតុផលសមរម្យសម្រាប់លទ្ធផលធ្លាក់របស់អ្នក ឧទាហរណ៍ បញ្ហាសុខភាព ឬបញ្ហាគ្រួសារ។ រីឯ ការប្រឈមនឹងការដកឈ្មោះចេញពីសាលា អាចបង្កឲ្យមានការស្ត្រេសធ្ងន់ធ្ងរ និងបញ្ហាផ្លូវចិត្តថែមទៀតផង។ ដូច្នេះ និស្សិតមិនគួរខ្លាចក្នុងការស្វែងរកជំនួយពី អ្នកប្រឹក្សាយោបល់ផ្នែកចិត្តសាស្រ្តនៅសាលា ឬមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តឡើយ។ ប្រសិនបើគ្មានជម្រើសផ្សេងទៀត ហើយត្រូវដកឈ្មោះចេញ សិស្សអាចពិចារណាផ្ទេរទៅសាលាផ្សេងដែលមិនសូវតឹងរ៉ឹង ឬផ្លាស់ប្តូរជំនាញសិក្សាដែលស័ក្តិសមនឹងសមត្ថភាព និងចំណង់ចំណូលចិត្តពិតប្រាកដរបស់អ្នក។ ទទ្ទឹមនឹងនេះ នៅតាមសាលាឯកជនជាទូទៅមានគោលការណ៍តឹងរ៉ឹងជាងសាលារដ្ឋ ជាពិសេសទាក់ទងនឹងការឡើងថ្នាក់ ការបន្តការសិក្សា និងលទ្ធផលសិក្សា។ ចំណែកឯ ក្នុងនាមជាសិស្ស ត្រូវប្រាប់ការពិតទៅឪពុកម្តាយ ហើយរួមគ្នាទៅ ពិភាក្សាជាមួយនាយកសាលា ឬគ្រូប្រចាំថ្នាក់។ តាមសាលាឯកជនមួយចំនួនមានកម្មវិធីជួយសិស្សដែលខ្សោយ ដូចជា ការបង្រៀនបន្ថែម ក្រៅម៉ោងសិក្សា ឬការប្រឡងឡើងវិញ។ ជួនកាល សិស្សអាចតម្រូវឲ្យបង់ថ្លៃសិក្សាឡើងវិញសម្រាប់ថ្នាក់ ឬមុខវិជ្ជាដែលធ្លាក់ ឪពុកម្តាយគួរត្រៀមខ្លួនសម្រាប់បន្ទុកហិរញ្ញវត្ថុនេះ។ មួយវិញទៀត បើសិនសាលាបច្ចុប្បន្នមានការតឹងរ៉ឹងខ្លាំងពេក ឬមិនស័ក្តិសមនឹងសមត្ថភាព ក៏ដូចជាផ្នត់គំនិតនៃការសិក្សារបស់សិស្ស អាចពិចារណាផ្លាស់ប្តូរទៅសាលាឯកជនផ្សេងទៀតដែលមានកម្រិតមធ្យម ឬសាលារដ្ឋដែលមានប្រព័ន្ធបត់បែនជាង។ សរុបសេចក្ដីមក ការប្រឡងធ្លាក់ គឺជាផ្នែកមួយនៃដំណើរជីវិតដែលបង្រៀនយើងឲ្យរឹងមាំ និងចេះតស៊ូ។ អ្វីដែលសំខាន់គឺរបៀបដែលយើងប្រតិកម្មចំពោះវា និងឆន្ទៈរបស់យើងក្នុងការក្រោកឈរឡើងវិញ ហើយបន្តឆ្ពោះទៅកាន់គោលដៅរបស់យើង។